ការធានាថាទាំងក្មេងប្រុស និងក្មេងស្រីទទួលបានឱកាសស្មើគ្នាក្នុងការចូលរៀន បញ្ចប់ការសិក្សា និងទទួលបានការអប់រំល្អ គឺជារឿងសំខាន់ណាស់សម្រាប់ការកសាងសង្គមមួយដែលមានភាពយុត្តិធម៌ និងការរីកចម្រើនយូរអង្វែងនៅកម្ពុជា។ ការទទួលបានការអប់រំពេញលេញ និងប្រកបដោយគុណភាព គឺជារឿងសំខាន់សម្រាប់អនាគតរបស់បុគ្គលម្នាក់ៗ ក៏ដូចជាការអភិវឌ្ឍសង្គមជាតិទាំងមូល។ នៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផងដែរ នៅតែមានភាពខុសគ្នាខ្លះៗរវាងក្មេងប្រុស និងក្មេងស្រីក្នុងការទទួលបានលទ្ធភាពអប់រំ។ ការយល់ដឹងពីភាពខុសគ្នា រវាងក្មេងប្រុសនិងក្មេងស្រីនិងមូលហេតុរបស់វា គឺចាំបាច់ដើម្បីបង្កើតប្រព័ន្ធអប់រំមួយដែលមានសមធម៌ និងប្រសិទ្ធភាព។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងកម្ពុជា ក្មេងប្រុស និងក្មេងស្រីមានអត្រាចុះឈ្មោះចូលរៀននៅកម្រិតបឋមសិក្សាប្រហាក់ប្រហែលគ្នា។ ក្មេងស្រីអាចមានអត្រាចូលរៀនខ្ពស់ជាងក្មេងប្រុសបន្តិចនៅកម្រិតបឋមសិក្សា ប៉ុន្តែ នៅពេលឈានដល់កម្រិតមធ្យមសិក្សា ជាពិសេសមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សា ចំនួនសិស្សស្រីអាចចាប់ផ្តើមថយចុះ បើធៀបនឹងក្មេងប្រុស។ នេះកើតឡើងជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល ឬសហគមន៍ដែលប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ចាស់ៗខ្លាំង។ ផ្ទុយទៅវិញ នៅក្នុងបរិបទខ្លះ ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍ ក្មេងស្រីអាចរៀនពូកែជាងក្មេងប្រុសក្នុងមុខវិជ្ជាមួយចំនួន និងបញ្ចប់ការសិក្សាខ្ពស់ជាងនៅសកលវិទ្យាល័យ។ មានមូលហេតុជាច្រើនដែលនាំឲ្យមានភាពខុសគ្នានេះ ដែលដំបូងគឺបញ្ហាគ្រួសារក្រីក្រ។ ក្មេងស្រីជារឿយៗត្រូវបានគេរំពឹងថានឹងជួយការងារផ្ទះ មើលថែប្អូនៗ ឬរកស៊ីចិញ្ចឹមជីវិតតាំងពីក្មេង។ ការងារទាំងនេះអាចធ្វើឲ្យពួកគេខកខានការសិក្សា ឬត្រូវឈប់រៀនតែម្តង។ គ្រួសារក្រីក្រអាចមានធនធានមិនគ្រប់គ្រាន់ដើម្បីបញ្ជូនកូនទាំងអស់ទៅសាលារៀន ហើយពួកគេអាចនឹងផ្តល់អាទិភាពដល់ក្មេងប្រុស ដោយគិតថាក្មេងប្រុសជាអ្នកស្នងត្រកូល ឬជាបង្គោលគ្រួសារនៅពេលអនាគត។ កត្តាទំនៀមទម្លាប់ និងផ្នត់គំនិត គឺក្នុងសហគមន៍មួយចំនួន ក្មេងស្រីអាចត្រូវបានរៀបការតាំងពីក្មេង ដែលធ្វើឲ្យពួកគេបាត់បង់ឱកាសបន្តការសិក្សា។ នៅក្នុងសង្គមដែលប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់បុរាណនិយមខ្លាំង អាចមានទស្សនៈថាការអប់រំសម្រាប់ក្មេងស្រីមិនសំខាន់ដូចក្មេងប្រុសនោះទេ ដោយសារតួនាទីរបស់ស្ត្រីត្រូវបានគេកំណត់ត្រឹមការងារផ្ទះ និងការមើលថែគ្រួសារ។ កត្តាបញ្ហាសុវត្ថិភាព និងអនាម័យ ដោយកង្វះសុវត្ថិភាពនៅតាមផ្លូវទៅសាលារៀន ឬនៅក្នុងបរិវេណសាលា (ដូចជាការបៀតបៀនផ្លូវភេទ) អាចជាកត្តាធ្វើឲ្យឪពុកម្តាយមិនហ៊ានបញ្ជូនកូនស្រីទៅរៀន ជាពិសេសនៅពេលដែលសាលារៀននៅឆ្ងាយពីផ្ទះ។ កង្វះបង្គន់ដាច់ដោយឡែក ឬទឹកស្អាតនៅក្នុងសាលារៀនក៏អាចជាឧបសគ្គដ៏ធំសម្រាប់ក្មេងស្រី ជាពិសេសនៅពេលដែលពួកគេមានធ្លាក់ឈាមរដូវ។ ចំពោះបញ្ហាសម្រាប់ក្មេងប្រុសវិញគឺ ក្មេងប្រុសមួយចំនួនក៏អាចត្រូវបានបង្ខំឱ្យឈប់រៀនដើម្បីធ្វើការរកលុយជួយគ្រួសារដែរ ជាពិសេសនៅតាមតំបន់ជនបទ ឬក្នុងគ្រួសារដែលមានជីវភាពលំបាកខ្លាំង។ ក្មេងប្រុសមួយចំនួនអាចប្រឈមនឹងសម្ពាធសង្គមឱ្យធ្វើការ ឬចូលរួមក្នុងសកម្មភាពរកលុយផ្សេងៗជំនួសឱ្យការសិក្សា ជាពិសេសប្រសិនបើគ្រួសារមានជីវភាពខ្វះខាត។ នៅក្នុងបរិបទខ្លះ មុខវិជ្ជាជាក់លាក់មួយចំនួនអាចត្រូវបានគេយល់ថា "មិនមែនសម្រាប់បុរស" ឬការសិក្សាច្រើនពេកអាចត្រូវបានគេមើលរំលងថា "មិនមែនជាភាពជាបុរស" ។ នេះអាចបណ្ដាលមកពីការយល់ឃើញថា បុរសគួរតែចំណាយពេលច្រើនលើសកម្មភាពក្រៅផ្ទះ ការងារដែលប្រើកម្លាំង ឬការកម្សាន្តជាជាងការអង្គុយរៀនសូត្រជាប់លាប់។ ចំណែកកត្តាគុណភាពអប់រំវិញគឺ កង្វះគ្រូបង្រៀនដែលមានសមត្ថភាព វិធីសាស្រ្តបង្រៀនមិនទាក់ទាញ និងខ្វះខាតសម្ភារៈសិក្សា ដែលធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ក្មេងប្រុសឫស្រី។ គ្រូបង្រៀនអាចមានទស្សនៈលំអៀងដោយមិនដឹងខ្លួន ដោយផ្ដល់ការយកចិត្តទុកដាក់ ឬឱកាសច្រើនក្នុងមុខវិជ្ជាជាក់លាក់ណាមួយ ដល់ក្មេងប្រុសជាងក្មេងស្រី។ កង្វះស្ត្រីជាអ្នកវិទ្យាសាស្ត្រ វិស្វករ ឬអ្នកដឹកនាំអាចធ្វើឱ្យក្មេងស្រីពិបាកស្រមៃពីអាជីពទាំងនោះសម្រាប់ខ្លួនឯង។ កម្មវិធីសិក្សាមួយចំនួនអាចមិនទាន់បានឆ្លុះបញ្ចាំងពីទស្សនៈយេនឌ័រ ឬមិនបានលើកទឹកចិត្តក្មេងស្រីឱ្យស្វែងយល់មុខវិជ្ជាដែលគេយល់ថាជាមុខវិជ្ជាសម្រាប់តែបុរស។ ចំពោះការមិនទទួលបានការអប់រំពេញលេញមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ផលប៉ះពាល់ចំពោះខ្លួនឯងគឺ កាត់បន្ថយឱកាសការងារ ប្រាក់ចំណូលទាប ហានិភ័យនៃភាពក្រីក្រខ្ពស់ និងមិនសូវមានចំណេះដឹងផ្នែកសុខភាព និងសុខុមាលភាព។ ចំពោះសង្គមជាតិគឺ កំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ ការថយចុះផលិតភាពកម្លាំងពលកម្ម បញ្ហាសុខភាពសាធារណៈខ្ពស់ អត្រាឧក្រិដ្ឋកម្មខ្ពស់ និងកង្វះការចូលរួមក្នុងកិច្ចការសង្គម។ ដំណោះស្រាយគឺត្រូវ អប់រំសហគមន៍អំពីសារៈសំខាន់នៃការអប់រំសម្រាប់ទាំងក្មេងប្រុស និងក្មេងស្រី ដោយលុបបំបាត់ទស្សនៈដែលគិតថាក្មេងស្រីគួរតែរៀបការ ឬធ្វើការងារផ្ទះ។ ការធានាថាទាំងក្មេងប្រុស និងក្មេងស្រីទទួលបានឳកាសស្មើគ្នាក្នុងការអប់រំ គឺមិនត្រឹមតែជាសិទ្ធិមូលដ្ឋានរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ នៅពេលដែលក្មេងស្រីទទួលបានការអប់រំ ពួកគេមានអំណាចក្នុងការសម្រេចចិត្តសម្រាប់ជីវិតរបស់ពួកគេ ក្លាយជាកម្លាំងពលកម្មដ៏មានប្រសិទ្ធភាព រួមចំណែកដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ក្មេងស្រីទទួលបានការអប់រំពេញលេញមានការកាត់បន្ថយអត្រាមរណភាពទារក និងម្តាយ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គមមួយដែលមានភាពសុខដុមរមនា និងយុត្តិធម៌។ ការធានាឱ្យក្មេងប្រុសទទួលបានការអប់រំដែលមានគុណភាព នឹងជួយឱ្យពួកគេក្លាយជាពលរដ្ឋល្អ មានទំនួលខុសត្រូវ និងចូលរួមចំណែកយ៉ាងពេញលេញក្នុងការអភិវឌ្ឍសង្គម។ ដើម្បីធានាថាក្មេងៗគ្រប់រូប មិនថាប្រុសឬស្រី ទទួលបានឱកាសអប់រំស្មើភាពគ្នា និងពេញលេញ គឺជារឿងសំខាន់ណាស់សម្រាប់អនាគតប្រទេសជាតិ វាទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល សហគមន៍ គ្រួសារ និងសូម្បីតែបុគ្គលម្នាក់ៗ។។ ទីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធក៏មានតួនាទីក្នុងការចូលរួមផងដែរ។ ដោយរដ្ឋាភិបាលត្រូវពង្រឹងគោលនយោបាយដែលលើកកម្ពស់សមធម៌យេនឌ័រក្នុងការអប់រំអោយបានទូលំទូលាយ។ ស្ថាប័នពាក់ព័ន្ធត្រូវបញ្ចូលទាំងការធានាសិទ្ធិទទួលបានការអប់រំសម្រាប់កុមារគ្រប់រូប ការប្រឆាំងនឹងការរៀបការអនីតិជន និងការដាក់ទណ្ឌកម្មលើការបៀតបៀនផ្លូវភេទនៅក្នុងបរិយាវេនសិក្សា។ ត្រូវបង្កើនការវិនិយោគលើវិស័យអប់រំ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល ដោយផ្តល់នូវធនធានចាំបាច់ដូចជា គ្រូបង្រៀនគ្រប់គ្រាន់ សម្ភារៈសិក្សា បណ្ណាល័យ និងបច្ចេកវិទ្យា។ ធានាថាសាលារៀនមានបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព មានអនាម័យគ្រប់គ្រាន់ ដូចជាមានបង្គន់ដាច់ដោយឡែកសម្រាប់ក្មេងស្រី និងក្មេងប្រុស និងមានទឹកស្អាត។ ការកសាងសាលារៀនដែលនៅជិតផ្ទះក៏ជួយកាត់បន្ថយហានិភ័យសម្រាប់ក្មេងស្រីដែរ។ រៀបចំកម្មវិធីសិក្សាដែលលើកកម្ពស់សមភាពយេនឌ័រ មិនបង្ហាញពីគំរូនៃ "ការងារស្រី" ឬ "ការងារប្រុស"។ ជំរុញលើកទឹកចិត្តក្មេងស្រីឲ្យចាប់អារម្មណ៍លើមុខវិជ្ជា STEM ដែលរួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងក្មេងប្រុសឲ្យចាប់អារម្មណ៍លើមុខវិជ្ជាសិល្បៈ ឬការថែទាំផ្ទះជាដើម។ ផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្រៀនឱ្យយល់ដឹងពីបញ្ហាប្រឈមផ្នែកយេនឌ័រ វិធីសាស្រ្តបង្រៀនដែលគាំទ្រសិស្សគ្រប់រូប និងរបៀបបង្កើតបរិយាកាសក្នុងថ្នាក់រៀនដែលគ្មានការរើសអើង។ មានការលុបបំបាត់របាំងសេដ្ឋកិច្ច ដោយផ្តល់អាហារូបករណ៍ឬជំនួយដល់គ្រួសារក្រីក្រ ដើម្បីធានាថាកុមារ ជាពិសេសក្មេងស្រី អាចបន្តការសិក្សាបាន។ ចំពោះតួនាទីសហគមន៍ និងអង្គការសង្គមស៊ីវិលគឺ ត្រូវរៀបចំយុទ្ធនាការអប់រំតាមសហគមន៍ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងជំនឿប្រពៃណីដែលរារាំងក្មេងស្រីពីការសិក្សា។ ពន្យល់ពីសារៈសំខាន់នៃការអប់រំសម្រាប់ទាំងប្រុស និងស្រី និងអត្ថប្រយោជន៍រយៈពេលវែងសម្រាប់គ្រួសារ និងសង្គម។ ជួយដល់គ្រួសារដែលជួបការលំបាកផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់អាហារូបករណ៍ សម្ភារៈសិក្សា ឬកម្មវិធីជំនួយផ្សេងៗ ដើម្បីកាត់បន្ថយសម្ពាធឱ្យក្មេងៗឈប់រៀនដើម្បីធ្វើការ។ រៀបចំយន្តការការពារកុមារក្នុងសហគមន៍ ដើម្បីទប់ស្កាត់អំពើហិង្សា ការបៀតបៀន និងការរៀបការទាំងមិនទាន់គ្រប់អាយុ។ បន្តអនុវត្ត និងពង្រឹងគោលនយោបាយដែលលើកកម្ពស់សមធម៌យេនឌ័រក្នុងការអប់រំ។ បង្កើតកម្មវិធីប្រឹក្សាយោបល់សម្រាប់សិស្ស ឪពុកម្តាយ និងសហគមន៍ ដើម្បីលើកទឹកចិត្តឱ្យកុមារបន្តការសិក្សា និងជម្នះឧបសគ្គផ្សេងៗ។ ចំណែកតួនាទីឪពុកម្តាយ និងគ្រួសារគឺ ឪពុកម្តាយគួរបង្ហាញឱ្យឃើញថា ការអប់រំមានសារៈសំខាន់ស្មើៗគ្នាសម្រាប់ទាំងកូនប្រុស និងកូនស្រី។ លើកទឹកចិត្តកូនៗឱ្យបន្តការសិក្សា ផ្តល់ពេលវេលាសម្រាប់ការសិក្សា និងជួយដោះស្រាយបញ្ហាដែលពួកគេជួបប្រទះក្នុងការសិក្សា។ ចែកចាយការងារផ្ទះឱ្យស្មើភាពគ្នារវាងក្មេងប្រុស និងក្មេងស្រី ដើម្បីកុំឱ្យក្មេងស្រីមានបន្ទុកខ្លាំងរហូតដល់មិនអាចសិក្សាបាន។ ផ្តល់កន្លែងស្ងប់ស្ងាត់សម្រាប់កូនៗរៀនសូត្រ និងធានាថាពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ និងអានសៀវភៅ។ ចូលរួមសកម្មភាពនៅសាលារៀន និងមានទំនាក់ទំនងជាមួយគ្រូបង្រៀន ដើម្បីតាមដានវឌ្ឍនភាពនៃការសិក្សារបស់កូន។ បង្ហាញពីសារៈសំខាន់នៃការអប់រំតាមរយៈការរៀនសូត្របន្ត និងការចូលរួមក្នុងការអភិវឌ្ឍខ្លួន។ និយាយអំពីសារៈសំខាន់នៃសមធម៌យេនឌ័រក្នុងការអប់រំ និងចែករំលែកព័ត៌មានដល់អ្នកជុំវិញខ្លួន។ ចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តដើម្បីជួយដល់សាលារៀន ឬបរិច្ចាគធនធានដល់អង្គការដែលធ្វើការងារលើវិស័យអប់រំ។ ដូច្នេះការធានាឱកាសអប់រំស្មើភាពគ្នា គឺមិនមែនគ្រាន់តែជាការធានានូវអនាគតដ៏ល្អសម្រាប់ក្មេងៗម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សង្គមមួយដែលមានការអភិវឌ្ឍរីកចម្រើន យុត្តិធម៌ និងប្រកបដោយចីរភាពផងដែរ។ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការអប់រំដែលមានគុណភាពសម្រាប់មនុស្សគ្រប់រូបដោយមិនប្រកាន់យេនឌ័រ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។